ផ្លែម្នាស់ ជាផ្លែឈើដ៏ពេញនិយមមួយនៅកម្ពុជា ព្រោះវាមានរសជាតិឆ្ងាញ់ ងាយស្រួលរកទិញ និងមានប្រយោជន៍ចំពោះសុខភាព។ ផ្លែម្នាស់មិនត្រឹមតែបរិភោគជាផ្លែឈើស្រស់ទេ តែវាក៏អាចយកទៅកែច្នៃជាអាហារ និងភេសជ្ជៈជាច្រើនមុខផងដែរ។ ផ្លែម្នាស់មានរសជាតិ ផ្អែមលាយជូរ និងមានជាតិទឹកច្រើន ដែលធ្វើឱ្យអ្នកញ៉ាំមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលអាកាសធាតុក្តៅ។ ផ្លែម្នាស់ល្អចំពោះសុខភាពដោយមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីនសុី ម៉ង់កាណែស និងជាតិសរសៃ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ។ ដោយសារផ្លែម្នាស់ជាដំណាំដែលដាំដុះនៅក្នុងស្រុក វាមានតម្លៃសមរម្យ ហើយអាចរកទិញបានយ៉ាងងាយស្រួលនៅតាមទីផ្សារនានា។ ក្រៅពីបរិភោគជាផ្លែឈើស្រស់ ផ្លែម្នាស់ក៏អាចយកទៅកែច្នៃជាអាហារ និងភេសជ្ជៈជាច្រើនប្រភេទដូចជា ទឹកម្នាស់ ការីម្នាស់ ឬ សម្លរម្ជូរ ជាដើម។ ផ្លែម្នាស់សម្បូរទៅដោយវីតាមីនអេ និង សុី កាល់ស្យូម ផូស្វ័រ និងប្រូមេឡែន ។ វាក៏មានអង់ស៊ីម ដែលជួយធ្វើឱ្យការធ្វើការងាររបស់អាស៊ីដអំបិល ក្នុងក្រពះ ល្អប្រសើរឡើង និងធ្វើឱ្យកាកសំណល់ដែលជាប្រូតេអុីនរំលាយខ្លួនបានឆាប់រហ័ស ទើបរាងកាយកម្ចាត់កាកសំណល់ទៅបានល្អ។ ក្រៅពីនេះ ម្នាស់ជាប្រភេទឱសថជួយបំបាត់អាការៈរលាកក្នុងផ្លូវរំលាយអាហារ ជួយជួសជុលផ្នែកខូចខាតផ្សេងៗ ជួយក្នុងការធ្វើការងាររបស់ក្រពេញគ្មានរន្ធ និងជួយកម្ចាត់ទឹកសំបោរ។ ម្នាស់ អាចជួយបង្ការ ជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនការបឺតស្រូបយកអាហារបំបាត់ការស្រេកទឹក ជួយអោយរាងកាយមានភាពត្រជាក់ ជួយប្រឆាំងរោគផ្តាសាយ ។ ផ្លែម្នាស់អាចដាំដុះបាន គ្រប់រដូវកាល នៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ គេអាចចាត់ទុក រដូវវស្សា ជាពេលដែលផ្លែម្នាស់មានផ្លែច្រើន និងមានរសជាតិឆ្ងាញ់ជាងធម្មតា។ រដូវនេះចាប់ផ្តើមពី ខែឧសភា រហូតដល់ខែតុលា។ ប្រជាជនខ្មែរអាចកែច្នៃផ្លែម្នាស់បានជាអាហារជាច្រើនប្រភេទ ទាំងម្ហូប និងបង្អែម ព្រោះផ្លែម្នាស់មានរសជាតិផ្អែមលាយជូរ និងមានក្លិនក្រអូបឈ្ងុយឆ្ងាញ់។ ការកែច្នៃផ្លែម្នាស់ទៅជាម្ហូបសម្លរម្ជូរ ផ្លែម្នាស់អាចយកទៅធ្វើជាសម្លរម្ជូរបាន ដោយសាររសជាតិជូរអែមរបស់វាធ្វើឲ្យសម្លរមានរសជាតិឆ្ងាញ់។ ម្ហូបខត្រី គេអាចយកសាច់ត្រីមកខជាមួយផ្លែម្នាស់ ដែលធ្វើឲ្យម្ហូបមានរសជាតិផ្អែម ប្រៃ ជូរឆ្ងាញ់។ គេអាចយកផ្លែម្នាស់ទៅធ្វើជាការី ដែលមានរសជាតិប្លែក និងគួរឲ្យចង់ញ៉ាំ។ គេអាចយកសាច់ម្នាស់មកញាត់ក្នុងពោះត្រី ឬដាក់លើត្រីដើម្បីអាំង។ រសជាតិម្នាស់នឹងជ្រាបចូលទៅក្នុងសាច់ត្រីធ្វើឱ្យមានរសជាតិឆ្ងាញ់។ ការកែច្នៃផ្លែម្នាស់ទៅជាបង្អែម និងភេសជ្ជៈនំម្នាស់ ផ្លែម្នាស់អាចយកទៅធ្វើជានំបាន ដែលមានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូប។ បង្អែមម្នាស់ គេអាចយកផ្លែម្នាស់ទៅធ្វើជាបង្អែមផ្សេងៗបាន ដូចជាដាក់ជាមួយទឹកកកឈូស ឬដាក់ជាមួយដូងខ្ទិះ។ ផ្លែម្នាស់អាចយកទៅក្រឡុកបាន ដែលធ្វើឲ្យភេសជ្ជៈមានរសជាតិឆ្ងាញ់ និងផ្តល់អារម្មណ៍ស្រស់ស្រាយ។ ក្រៅពីនេះ ប្រជាជនខ្មែរមួយចំនួនក៏យកផ្លែម្នាស់ទៅធ្វើជា ដំណាប់ម្នាស់ដែលអាចទុកញ៉ាំបានយូរ។ នៅក្នុងប្រទេសកម្ពុជាមានការ អំណោយផលខ្លាំង ក្នុងការដាំដុះផ្លែឈើ។ ដីមានជីជាតិ និងអាកាសធាតុត្រូពិចក្តៅហើយសើម ធ្វើឲ្យផ្លែឈើជាច្រើនប្រភេទអាចដាំដុះបានល្អ ហើយផ្តល់ទិន្នផលខ្ពស់។ ការដាំដុះក្នុងស្រុក ប្រទេសកម្ពុជាដាំដុះផ្លែឈើជាច្រើនប្រភេទដូចជា ស្វាយ ធូរ៉េន មង្ឃុត មៀន ល្មុត និង ខ្នុរ ជាដើម។ កម្ពុជាអាចដាំដុះផ្លែឈើជាច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញផងដែរ។ ផ្លែឈើដែលពេញនិយមដាំដុះរួមមានស្វាយ កម្ពុជាជាប្រទេសមួយដែលផលិតផ្លែស្វាយច្រើន ហើយមានការនាំចេញទៅកាន់ប្រទេសជាច្រើនដូចជា ប្រទេសចិន និងប្រទេសវៀតណាមជាដើម។ គេអាចដាំចេកបានគ្រប់រដូវកាល ហើយវាមានការនាំចេញទៅកាន់ប្រទេសចិន។ មៀន និងសាវម៉ាវ ផ្លែឈើទាំងពីរប្រភេទនេះមានដាំដុះច្រើននៅតាមបណ្តាខេត្តដូចជា បាត់ដំបង និងមណ្ឌលគិរី។ ការនាំចូលទោះបីជាកម្ពុជាមានការអំណោយផលក្នុងការដាំដុះផ្លែឈើក៏ដោយ ក៏នៅតែមានការ នាំចូល ផ្លែឈើមួយចំនួនពីប្រទេសជិតខាងដូចជា ថៃ និងវៀតណាមផងដែរ។ ការនាំចូលនេះដើម្បីបំពេញតម្រូវការរបស់ប្រជាជនដែលចូលចិត្តបរិភោគផ្លែឈើប្លែកៗ ដែលមិនសូវមានដាំដុះនៅក្នុងស្រុក។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែម្នាស់ចំនួន ពីរប្រភេទ ដែលដាំដុះសម្រាប់លក់នៅលើទីផ្សារ។ ម្នាស់ធម្មតា ជាប្រភេទម្នាស់ដែលគេឃើញមានលក់ច្រើនជាងគេតាមទីផ្សារទូទៅ។ វាមានផ្លែធំ មានរសជាតិផ្អែមលាយជូរ និងមានជាតិទឹកច្រើន។ ម្នាស់ស្រែ ជាប្រភេទម្នាស់ដែលមានទំហំតូចជាងម្នាស់ធម្មតា ប៉ុន្តែមានរសជាតិផ្អែមឆ្ងាញ់ជាង និងមានក្លិនក្រអូបឈ្ងុយ។ ក្នុងចំណោមម្នាស់ទាំងពីរប្រភេទនេះ ម្នាស់ធម្មតា ទទួលបានការគាំទ្រជាងគេពីអ្នកបរិភោគ ដោយសារវាមានផ្លែធំជាង មានតម្លៃថោកជាង និងងាយស្រួលរកទិញ។